ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីរួមខេត្ត។ ទីតាំងនេះធ្លាប់ជាគ្រឹះនៃរាជធានី "ឦសានបុរៈ" នាសម័យអាណាចក្រចេនឡា ក្នុងសតវត្សរ៍ទី៧។ រាជធានីនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទឦសានវរ្ម័នទី១ ដែលជាមហាក្សត្រដ៏មានអំណាច។ ប្រាសាទសំបូរព្រៃគុក ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលសាសនា និងនយោបាយដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នាសម័យនោះ។ រចនាបថសិល្បៈនៅទីនេះត្រូវបានគេហៅថា "រចនាបថសំបូរព្រៃគុក" ដែលជាគ្រឹះនៃសិល្បៈខ្មែរមុនសម័យអង្គរ។ ប្រាសាទភាគច្រើនត្រូវបានសាងសង់ឡើងអំពីឥដ្ឋ លាយឡំជាមួយថ្មភក់ និងកំបោរបាយអ។ ក្រុមប្រាសាទនេះត្រូវបានបែងចែកជា ៣ ក្រុមធំៗគឺ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល និងក្រុមប្រាសាទខាងត្បូង។ ក្រុមប្រាសាទខាងជើង ឬប្រាសាទសម្បូរ គឺជាក្រុមប្រាសាទមេដែលមានទំហំធំជាងគេ។ ក្រុមប្រាសាទកណ្ដាល ឬប្រាសាទតោ ល្បីល្បាញដោយសាររូបចម្លាក់តោដ៏រស់រវើកនៅមាត់ទ្វារប្រាសាទ។ ក្រុមប្រាសាទខាងត្បូង ឬប្រាសាទយាយព័ន្ធ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ។ ចំណុចពិសេសនៃប្រាសាទសំបូរព្រៃគុក គឺចម្លាក់ "ប្រាសាទអណ្តែត" ដែលឆ្លាក់នៅលើជញ្ជាំងឥដ្ឋ។ ចម្លាក់ទាំងនេះបង្ហាញពីស្ថាបត្យកម្មប្រាសាទដែលមានរាងដូចផ្ទះបុរាណ និងមានរូបទេវតានៅខាងក្នុង។ ការប្រើប្រាស់ឥដ្ឋដុតមកកសាងប្រាសាទ បង្ហាញពីបច្ចេកទេសដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ។ សិលាចារឹកជាច្រើនត្រូវបានរកឃើញនៅទីនេះ ដែលផ្តល់ព័ត៌មានយ៉ាងសំខាន់អំពីការដឹកនាំ និងជំនឿសាសនា។ ឦសានបុរៈបានក្លាយជារាជធានីដ៏រុងរឿងដែលផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយឥណ្ឌា និងចិន។ ក្រោយសម័យចេនឡា រាជធានីឦសានបុរៈត្រូវបានបោះបង់ចោលបន្តិចម្តងៗនៅពេលមជ្ឈមណ្ឌលអំណាចប្តូរទៅតំបន់អង្គរ។ ព្រៃឈើបានចាប់ផ្តើមគ្របដណ្តប់លើតួប្រាសាទ ដែលបណ្តាលឱ្យមានការខូចខាតខ្លះៗដោយសារធម្មជាតិ។ ក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ តំបន់នេះបានក្លាយជាសមរភូមិក្តៅ។ ការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិកបានបន្សល់ទុកនូវរណ្តៅគ្រាប់បែកជាច្រើននៅក្បែរប្រាសាទ។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវបានកប់ពេញផ្ទៃដីនៃតំបន់ប្រាសាទ។ ដើមឈើធំៗបានដុះចាក់ប្ឫសលើជញ្ជាំងប្រាសាទ ដែលជួយទប់លំនឹងផង និងបំផ្លាញឥដ្ឋផង។ ប្រាសាទមួយចំនួនត្រូវបានដួលរលំដោយសារការរញ្ជួយ និងការបាក់ស្រុតនៃគ្រឹះដី។ ចោរកម្មរូបចម្លាក់ និងវត្ថុបុរាណបានកើតឡើងយ៉ាងខ្លាំងក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០។ កង្វះខាតការថែទាំក្នុងរយៈពេលយូរ បានធ្វើឱ្យកំបោរបាយអដែលបិទភ្ជាប់ឥដ្ឋត្រូវរលុះអស់។ សារធាតុគីមីពីទឹកភ្លៀង និងសំណើមបានធ្វើឱ្យផ្ទៃឥដ្ឋមានការច្រេះ និងសឹករិចរិល។ កិច្ចការអភិរក្សដំបូងត្រូវបានចាប់ផ្តើមដោយសាលាបារាំងចុងបូព៌ា (ហៅកាត់ថា EFEO) ក្នុងដើមសតវត្សរ៍ទី២០។ បន្ទាប់ពីសន្តិភាពឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយកចិត្តទុកដាក់លើតំបន់នេះឡើងវិញ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថាប័នអន្តរជាតិដើម្បីសិក្សាស្រាវជ្រាវ។ យុទ្ធនាការបោសសម្អាតគ្រាប់មីនត្រូវបានអនុវត្តដើម្បីផ្តល់សុវត្ថិភាពដល់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ។ នៅឆ្នាំ ២០១៧ អង្គការយូណេស្កូបានសម្រេចចុះប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។ ការចុះបញ្ជីនេះបានបើកផ្លូវឱ្យមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីអន្តរជាតិកាន់តែច្រើន។ ប្រទេសជប៉ុន តាមរយៈសាកលវិទ្យាល័យ វ៉ាសេដា Waseda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួសជុល។ កិច្ចការអភិរក្សត្រូវបានធ្វើឡើងក្រោមបច្ចេកទេស ដែលរក្សាទ្រង់ទ្រាយដើម។ ការជួសជុលឥដ្ឋត្រូវបានធ្វើឡើងដោយប្រើបាយអរូបមន្តបុរាណ ដើម្បីឱ្យស៊ីគ្នាជាមួយឥដ្ឋចាស់។ ការទប់ស្កាត់ការជ្រាបទឹកចូលក្នុងជញ្ជាំងឥដ្ឋ គឺជាអាទិភាពខ្ពស់បំផុតក្នុងការអភិរក្ស។ ក្រុមការងារជំនាញបានធ្វើការសម្អាតស្លែ និងរុក្ខជាតិដែលដុះលើតួប្រាសាទដោយប្រុងប្រយ័ត្ន។ ការពង្រឹងគ្រឹះប្រាសាទត្រូវបានធ្វើឡើងដើម្បីការពារការផ្អៀង ឬរលំ។ ចំពោះដើមឈើដែលដុះលើប្រាសាទ គ្រូពេទ្យដើមឈើបានត្រួតពិនិត្យដើម្បីកុំឱ្យវាបាក់សង្កត់ប្រាសាទ។ ការចាក់បំពេញចន្លោះឥដ្ឋដែលបាត់បង់ ត្រូវបានធ្វើឡើងដើម្បីការពារសំណឹកពីខ្យល់។ គ្រឿងបង្គុំថ្មភក់ដែលបាក់បែកត្រូវបានភ្ជាប់ឡើងវិញដោយប្រើសារធាតុជ័រពិសេស។ ការធ្វើកំណត់ត្រាឌីជីថល (ឬ 3D Scanning) ត្រូវបានប្រើដើម្បីរក្សាទុកទិន្នន័យស្ថាបត្យកម្ម។ របងការពារ និងផ្លូវដើរត្រូវបានរៀបចំដើម្បីកាត់បន្ថយការប៉ះពាល់ផ្ទាល់ពីភ្ញៀវទេសចរ។ ការបណ្តុះបណ្តាលឆ្មាំប្រាសាទ និងភ្នាក់ងារទេសចរណ៍មូលដ្ឋានមានសារៈសំខាន់ណាស់។ ការស្រាវជ្រាវបុរាណវិទ្យាតាមរយៈការជីកកកាយ បានរកឃើញវត្ថុបុរាណជាច្រើនបន្ថែមទៀត។ សារមន្ទីរនៅក្បែរនោះត្រូវបានបង្កើតឡើងដើម្បីរក្សាទុក និងតាំងបង្ហាញវត្ថុដែលរកឃើញ។ សហគមន៍មូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចូលរួមការពារមរតកដូនតារបស់ពួកគេ។ ការបង្កើតសហគមន៍ទេសចរណ៍បានជួយបង្កើនចំណូលដល់ប្រជាជនតាមរយៈការលក់វត្ថុអនុស្សាវរីយ៍។ ការអប់រំកុមារក្នុងតំបន់ឱ្យស្គាល់តម្លៃនៃប្រាសាទ គឺជាកិច្ចការអភិរក្សរយៈពេលវែង។ សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានរៀបចំឱ្យឆ្ងាយពីតំបន់ស្នូលនៃប្រាសាទ។ ការគ្រប់គ្រងសំរាម និងបរិស្ថានត្រូវបានពង្រឹងដើម្បីរក្សាសោភ័ណភាពតំបន់បេតិកភណ្ឌ។ ប្រាសាទសំបូរព្រៃគុក គឺជាសក្ខីភាពនៃភាពឆ្លាតវៃផ្នែកស្ថាបត្យកម្មរបស់ខ្មែរ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំនឿសាសនា និងការគោរពទេវៈក្នុងសម័យបុរាណ។ ជញ្ជាំងឥដ្ឋដែលឆ្លាក់យ៉ាងប្រណីត គឺជាមរតកសិល្បៈដែលគ្មានពីរលើលោក។ តំបន់នេះគឺជាបណ្ណាល័យប្រវត្តិសាស្ត្រសម្រាប់ការសិក្សាអំពីអាណាចក្រចេនឡា។ ការរក្សាបាននូវភាពដើម គឺជាចំណុចខ្លាំងនៃប្រាសាទនេះ។ ប្រាសាទសំបូរព្រៃគុកបានក្លាយជាមោទកភាពជាតិសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ទីនេះគឺជាកន្លែងផ្សារភ្ជាប់រវាងអតីតកាលដ៏រុងរឿង និងបច្ចុប្បន្នភាព។ ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបានមកទស្សនា និងស្វែងយល់ពីទីនេះ។ ការអភិរក្សប្រាសាទសំបូរព្រៃគុក គឺជាការអភិរក្សអត្តសញ្ញាណខ្មែរ។ កិច្ចការអភិរក្សមិនមែនជាការងារបញ្ចប់ត្រឹមមួយថ្ងៃនោះឡើយ។ ការតាមដានស្ថានភាពប្រាសាទជាប្រចាំ គឺជាការងារចាំបាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារតំបន់នេះ។ កិច្ចសហប្រតិបត្តិការអន្តរជាតិនឹងបន្តដើរតួនាទីជាសសរស្តម្ភ។ ការស្រាវជ្រាវថ្មីៗនឹងជួយឱ្យយើងយល់កាន់តែច្បាស់ពីជីវភាពរស់នៅសម័យឦសានបុរៈ។ យុវជនខ្មែរជំនាន់ក្រោយកំពុងចាប់អារម្មណ៍កាន់តែខ្លាំងលើការសិក្សាបុរាណវិទ្យា។ ប្រាសាទសំបូរព្រៃគុក នឹងបន្តឈរយ៉ាងរឹងមាំសម្រាប់មនុស្សរាប់ជំនាន់ទៀត។ ការអភិរក្សគឺជាការវិនិយោគសម្រាប់ចំណេះដឹង និងវប្បធម៌។ រាល់សកម្មភាពជួសជុល ត្រូវធ្វើឡើងដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ ការរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ គឺជាសិល្បៈនៃការដឹកនាំ។ ភាពជោគជ័យនៃការអភិរក្សទីនេះ គឺជាមេរៀនសម្រាប់តំបន់បេតិកភណ្ឌផ្សេងទៀត។ យើងគ្រប់គ្នាគឺជាម្ចាស់នៃមរតកនេះ និងមានកាតព្វកិច្ចការពារវា។ ការលើកតម្កើងតម្លៃបេតិកភណ្ឌ គឺជាការលើកតម្កើងកិត្តិយសជាតិ។ សូមចូលរួមថែរក្សាប្រាសាទសំបូរព្រៃគុកឱ្យបានគង់វង្សជារៀងរហូត។ ប្រាសាទសំបូរព្រៃគុក គឺជាពន្លឺនៃអរិយធម៌ខ្មែរដែលមិនចេះសាបសូន្យ។